ស៊ីន ស៊ីសាមុត ដែលត្រូវបានគេប្រសិទ្ធនាមថាជា ស្ដេចចម្រៀងខ្មែរ ឬ អធិរាជសម្លេងមាស គឺជាឥស្សរជនដ៏សំខាន់ម្នាក់ក្នុងប្រវត្តិសាស្ត្រតន្ត្រីកម្ពុជា ។ ទោះបីជាលោកបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក៏ដោយ ក៏មរតកតន្ត្រីរបស់លោកនៅតែស្ថិតស្ថេរ និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើវប្បធម៌ប៉ុបទំនើបរបស់កម្ពុជា រហូតមកដល់សព្វថ្ងៃ ។ បទចម្រៀងរាប់រយបទរបស់ស៊ីន ស៊ីសាមុត ត្រូវបានយកមកចាក់ផ្សាយ និងស្ដាប់ឡើងវិញជាច្រើនដង ដែលបង្ហាញពីភាពនៅស្ថិតស្ថេរនៃស្នាដៃលោក ។ បទចម្រៀងដើមរបស់លោកត្រូវបានចាក់ផ្សាយឡើងវិញជាប្រចាំតាមរយៈវិទ្យុ ទូរទស្សន៍ យូធូបនិងបណ្ដាញសង្គមផ្សេងៗទៀត ។ បទទាំងនោះទទួលបានការស្ដាប់ ការចែករំលែក និងការពេញនិយមពីសំណាក់អ្នកស្ដាប់គ្រប់វ័យ រាប់ចាប់ពីយុវជនជំនាន់ក្រោយរហូតដល់មនុស្សចាស់ ។ ការប្រគុំតន្ត្រីធំៗជាច្រើនត្រូវបានរៀបចំឡើងដើម្បីឧទ្ទិសដល់លោក ស៊ីន ស៊ីសាមុត ជាពិសេសនៅរៀងរាល់ពិធីបុណ្យជាតិ ឬឱកាសសំខាន់ៗ ។ ការប្រគុំតន្ត្រីទាំងនេះមិនត្រឹមតែជាការរំលឹកដល់ស្នាដៃលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយសម្រាប់សិល្បករជំនាន់ក្រោយបានបង្ហាញសមត្ថភាពរបស់ពួកគេក្នុងការបកស្រាយបទចម្រៀងរបស់លោកផងដែរ ។ ពេលខ្លះក៏មានការប្រគុំតន្ត្រីដែលមានលក្ខណៈទំនើបកម្ម ដោយបញ្ចូលចង្វាក់ និងឧបករណ៍តន្ត្រីថ្មីៗ ដើម្បីឱ្យបទចម្រៀងកាន់តែទាក់ទាញយុវវ័យ ។ ស៊ីន ស៊ីសាមុត មិនត្រឹមតែជាអធិរាជសម្លេងមាសក្នុងជំនាន់របស់លោកប៉ុណ្ណោះទេ លោកក៏ជាប្រភពបំផុសគំនិត និងជាគ្រឹះដ៏រឹងមាំសម្រាប់សិល្បករខ្មែរជំនាន់ក្រោយៗផងដែរ ។ ឥទ្ធិពលរបស់លោកបានជ្រាបចូលទៅក្នុងស្នាដៃសិល្បករសម័យទំនើបតាមរយៈទិដ្ឋភាពសំខាន់ៗដូចជា ការយកមកច្រៀងឡើងវិញ ឬភាសាអង់គ្លេស ហៅថា Cover និងធ្វើ ការកែច្នៃនៃសាច់ភ្លេងឡើងវិញ នៃបទចម្រៀងជាដើម ។ សិល្បករជំនាន់ក្រោយជាច្រើនបានបង្ហាញការគោរព និងកោតសរសើរចំពោះស្នាដៃលោក ស៊ីន ស៊ីសាមុត តាមរយៈការយកបទចម្រៀងដើមរបស់លោកមករៀបចំ ការយកមកច្រៀងឡើងវិញ ឬភាសាអង់គ្លេស ហៅថា Cover និងធ្វើ ការកែច្នៃនៃសាច់ភ្លេងឡើងវិញ ។ ការធ្វើបែបនេះមិនត្រឹមតែជាការរំលឹកដល់បទចម្រៀងដ៏ល្បីល្បាញទាំងនោះទេ ថែមទាំងជួយរក្សានូវបេតិកភណ្ឌតន្ត្រីរបស់ជាតិឱ្យនៅគង់វង្ស និងបន្តល្បីល្បាញពីមួយជំនាន់ទៅមួយជំនាន់ ។ ពួកគេបានបញ្ចូលនូវចង្វាក់ភ្លេង និងបច្ចេកទេសច្រៀងបែបសម័យថ្មី ដែលធ្វើឱ្យបទចម្រៀងចាស់មានភាពរស់រវើកឡើងវិញ និងទាក់ទាញចំណាប់អារម្មណ៍បានកាន់តែច្រើន ។ ឧទាហរណ៍ជាក់ស្ដែង បទ កង្រី ឬ ក្រោមមេឃពណ៌ខៀវ ជាដើម ត្រូវបានសិល្បករជាច្រើនច្រៀងឡើងវិញជាបន្តបន្ទាប់ ។ លោក ស៊ីន ស៊ីសាមុត ជាអ្នកចម្រៀងដែលមានទេពកោសល្យហើយក៏ជាអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងដ៏ឆ្នើមផងដែរ ។ ទេពកោសល្យដ៏សម្បូរបែបរបស់លោកបានក្លាយជា គំរូដ៏អស្ចារ្យ សម្រាប់សិល្បករជំនាន់ក្រោយឱ្យខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទាំងការច្រៀង ការតែងនិពន្ធ និងការសម្រួលតន្ត្រី ។ ចម្រៀងរបស់លោកមានលក្ខណៈចម្រុះជាច្រើនប្រភេទ ដូចជាបទមនោសញ្ចេតនា នឹងបទញាក់កន្ត្រាក់អារម្មណ៍ ។ ភាពច្នៃប្រឌិតក្នុងការបញ្ចូលនូវចង្វាក់បរទេសទៅក្នុងបទខ្មែរ ហើយរក្សាបាននូវអត្តសញ្ញាណជាតិ បានបំផុសគំនិតសិល្បករសម័យទំនើបឱ្យបន្ត ពិសោធន៍ និងច្នៃប្រឌិត នូវអ្វីដែលថ្មី ដោយមិនបោះបង់ចោលឫសគល់នៃវប្បធម៌របស់ខ្មែរឡើយ ។ ពួកគេបានព្យាយាមស្វែងរកសំឡេង និងស្ទីលប្លែកៗផ្ទាល់ខ្លួន ដោយមានមូលដ្ឋានគ្រឹះពីអ្វីដែលលោក ស៊ីន ស៊ីសាមុត បានកសាង ។ កេរ្តិ៍ឈ្មោះ និងគុណភាពនៃស្នាដៃរបស់លោក ស៊ីន ស៊ីសាមុត បានជំរុញឱ្យសិល្បករជំនាន់ក្រោយខិតខំផលិតស្នាដៃដែលមានគុណភាពខ្ពស់ ដើម្បីរក្សាបាននូវកិត្តិយស និងកិត្យានុភាពរបស់វិស័យតន្ត្រីខ្មែរ ។ ឥទ្ធិពលរបស់ ស៊ីន ស៊ីសាមុត គឺមិនអាចកាត់ផ្ដាច់បានឡើយពីវប្បធម៌តន្ត្រីទំនើបរបស់កម្ពុជា ។ លោកបានបន្សល់ទុកនូវបេតិកភណ្ឌតន្ត្រីដែលនៅតែបន្តរស់រាន និងជាប្រភពបំផុសគំនិតគ្មានទីបញ្ចប់សម្រាប់សិល្បករជំនាន់ក្រោយ ដើម្បីបន្តអភិវឌ្ឍ និងលើកកម្ពស់វិស័យតន្ត្រីខ្មែរឱ្យកាន់តែរីកចម្រើន ។ មិនត្រឹមតែប៉ុណ្ណោះទេលោកក៏ជាអ្នកចម្រៀងដ៏ល្បីល្បាញម្នាក់ដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ និងជាមោទនភាពជាតិរបស់កម្ពុជាផងដែរ ។ ស៊ីន ស៊ីសាមុត ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃ យុគសម័យសំលេងមាស របស់កម្ពុជា ដែលជាសម័យកាលដ៏រុងរឿងចាប់ពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ដើមទសវត្សរ៍ឆ្នាំ ១៩៧០ ។ ក្នុងអំឡុងពេលនោះ ប្រទេសកម្ពុជាបានរីករាយនឹងសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងខ្លាំងក្លានៃវិស័យសិល្បៈ វប្បធម៌ ជាពិសេសតន្ត្រី ។ លោកគឺជាអ្នកត្រួសត្រាយផ្លូវ ក្នុងការនាំយកចង្វាក់តន្ត្រីបរទេសជាច្រើន មកបញ្ចូលជាមួយបទភ្លេង និងទំនុកច្រៀងខ្មែរ ប្រកបដោយភាពប៉ិនប្រសប់ ។ ការច្នៃប្រឌិតនេះបានបង្កើតនូវបទចម្រៀងដ៏ប្លែក និងពេញនិយមយ៉ាងខ្លាំង ដែលបានជំរុញឱ្យវិស័យតន្ត្រីខ្មែររីកចម្រើនដល់កម្រិតកំពូល ។ បទចម្រៀងរបស់លោកបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអារម្មណ៍ ជីវិតរស់នៅ និងទស្សនៈរបស់ប្រជាជនខ្មែរនាជំនាន់នោះ ។ មិនថាជាបទមនោសញ្ចេតនាស្នេហា ការពិពណ៌នាអំពីធម្មជាតិ អំពីសម្រស់ប្រទេសជាតិ ការអប់រំនិងការដាស់តឿនដែលមានលក្ខណៈអប់រំនិងឆ្លុះបញ្ចាំងពីជីវិតពិត និងបទចម្រៀងក្នុងល្ខោនឬភាពយន្តនោះទេ គឺសុទ្ធតែបានបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងភាសាខ្មែរដ៏ពិរោះរណ្ដំ ។ លោក ស៊ីន ស៊ីសាមុត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តន្ត្រីខ្មែរគ្រប់ជំនាន់ ស្នាដៃរបស់លោកបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់តន្ត្រីករ និងអ្នកចម្រៀងជំនាន់ក្រោយ។ ទោះបីជាលោកបានបាត់បង់ជីវិតក្នុងសម័យដ៏សែនសោកនាដកម្មក៏ដោយ ក៏ស្នាដៃរបស់លោកនៅតែបន្តរស់រាន និងត្រូវបានថែរក្សា ដែលជាសញ្ញានៃការតស៊ូរបស់វប្បធម៌ខ្មែរដើម្បីរស់រាន និងរីកចម្រើនឡើងវិញ ។ ស្នាដៃលោកជាស្ពានភ្ជាប់ទំនាក់ទំនងរវាងមនុស្សជំនាន់ចាស់ដែលធ្លាប់បានរស់នៅជាមួយលោក និងយុវជនជំនាន់ក្រោយដែលបានស្គាល់លោកតាមរយៈបទចម្រៀង ។ តាមរយៈបទចម្រៀងរបស់លោក យុវជនជំនាន់ក្រោយអាចស្វែងយល់ពី ប្រវត្តិសាស្ត្រ សង្គម និងរបៀបរស់នៅ របស់ប្រជាជនខ្មែរកាលពីសម័យមុន ។ បទចម្រៀងនីមួយៗគឺប្រៀបដូចជាឯកសារប្រវត្តិសាស្ត្រដែលបានកត់ត្រានូវព្រឹត្តិការណ៍ ស្នេហា ទុក្ខសោក និងសេចក្ដីសង្ឃឹមរបស់មនុស្សនៅសម័យនោះ ។ ទំនុកច្រៀងរបស់លោក ស៊ីន ស៊ីសាមុត ភាគច្រើនមានភាសាខ្មែរដ៏ពីរោះរណ្ដំ និងសម្បូរដោយពាក្យពេចន៍ចាស់ៗ ដែលជួយថែរក្សាភាសាខ្មែរឱ្យនៅគង់វង្ស ។ ការស្ដាប់ និងច្រៀងតាមបទចម្រៀងរបស់លោក គឺជាផ្នែកមួយនៃការអប់រំ និងអភិរក្សវប្បធម៌ជាតិផងដែរ ។ បទស៊ីន ស៊ីសាមុត គឺជាមរតកដ៏មានតម្លៃដែលបានបន្សល់ទុកនូវស្នាដៃអមតៈ ដែលមិនត្រឹមតែជាតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាអត្តសញ្ញាណ ជាមោទនភាព និងជាមេរៀនប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរទាំងមូល ។ បទចម្រៀងរបស់លោកនៅតែបន្តរស់រានក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបមកទល់បច្ចុប្បន៍ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្លឹមសារអត្ថន័នៃបទចម្រៀងរបស់លោកបង្កប់ទៅដោយខ្លឹមសារដ៏ថ្លៃថ្លា ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត មោទនភាពជាតិ និងជាប្រភពនៃ ការអប់រំសង្គម សម្រាប់មនុស្សគ្រប់ជំនាន់ ។ មកទល់ពេលបច្ចុប្បន្ននេះ ចម្រៀងរបស់លោកតាស៊ីនស៊ីសាមុត នៅតែបន្តល្បីល្បាញនិងត្រូវបានបងប្អូនខ្មែរយើងតែងតែចាក់ស្តាប់នៅតាមផ្ទះ និងពិធីកម្សាន្តផ្សេងៗផងដែរ ។ ការដែលបទចម្រៀងទាំងនេះនៅតែមានឥទ្ធិពលខ្លាំងក្លាបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះសិល្បករខ្មែរដ៏អស្ចារ្យរូបនេះ ។ បទចម្រៀងរបស់លោកបានកត់ត្រានូវព្រឹត្តិការណ៍នានា ស្នេហា ទុក្ខសោក ការសប្បាយរីករាយ និងសេចក្ដីសង្ឃឹមរបស់មនុស្សនៅសម័យនោះ ដែលធ្វើឲ្យពួកគេអាចស្រមៃឃើញពីបរិបទសង្គមប្រកបដោយសន្តិភាព និងភាពរុងរឿង។ ការស្ដាប់និងច្រៀងតាមបទចម្រៀងរបស់លោក គឺជាផ្នែកមួយនៃការអប់រំ និងអភិរក្សភាសាខ្មែរឲ្យនៅគង់វង្ស ។ លើសពីនេះ បទចម្រៀងជាច្រើនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពវប្បធម៌ខ្មែរ ដូចជាទំនៀមទម្លាប់ ប្រពៃណី ទីកន្លែងប្រវត្តិសាស្ត្រ និងទស្សនៈរស់នៅ ដែលជួយឲ្យយុវជនបានយល់ដឹងកាន់តែច្បាស់ពីវប្បធម៌របស់ខ្លួនផងដែរ ។ ស្នាដៃរបស់លោក ស៊ីន ស៊ីសមុត មិនត្រឹមតែជាមរតកតន្ត្រីដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរទៀតផង ហើយការបាត់បង់លោកក្នុងរបបខ្មែរក្រហមគឺជាការខាតបង់ដ៏ធំធេងសម្រាប់ជាតិ ប៉ុន្តែបទចម្រៀងរបស់លោកនៅតែរស់រវើកក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់។